ការចិញ្ចឹមកង្កែប គឺជាមុខរបរមួយដែលកំពុងមានការរីកចម្រើនខ្លាំងនៅកម្ពុជា។ វាជាប្រភពចំណូលដ៏ល្អសម្រាប់ប្រជាកសិករ ដោយសារតែកង្កែបងាយស្រួលចិញ្ចឹម លូតលាស់លឿន និងមានទីផ្សារទូលំទូលាយ។ ការរៀបចំអាងចិញ្ចឹមកង្កែបត្រូវជ្រើសរើសទីតាំងដែលមានម្លប់ និងមានប្រភពទឹកគ្រប់គ្រាន់។ អាងចិញ្ចឹមកង្កែបអាចសង់ដោយបេតុង ឬដាក់ក្រណាត់តង់ ហើយទំហំអាងត្រូវមានទទឹង ២ ម៉ែត្រ បណ្ដោយ ៣ ទៅ ៤ ម៉ែត្រ និងកម្ពស់ ១ ម៉ែត្រ។ ត្រូវដាក់ដីភក់លាយជាមួយដីខ្សាច់នៅបាតអាង រួចដាក់ទឹកចូលប្រហែល ២ ទៅ ៣ តឹក។ ត្រូវរៀបចំផ្ទាំងបេតុង ឬឈើបណ្ដែតទឹកមួយផ្នែក ដើម្បីឲ្យកង្កែបអាចឡើងលើបាន។ ត្រូវរៀបចំសំណាញ់ ឬគម្របពីលើដើម្បីការពារកុំឲ្យកង្កែបលោតចេញ និងការពារពីសត្វចង្រៃផ្សេងៗ។ ការជ្រើសរើសពូជកង្កែប និង ការដាក់កូនកង្កែប គឺជាដំណាក់កាលដ៏សំខាន់ដែលកំណត់ពីភាពជោគជ័យនៃការចិញ្ចឹមកង្កែប។ ការជ្រើសរើសពូជត្រឹមត្រូវ និងការអនុវត្តតាមបច្ចេកទេសត្រឹមត្រូវអាចជួយកាត់បន្ថយការខាតបង់ និងបង្កើនប្រាក់ចំណូល។ ការជ្រើសរើសពូជកង្កែប គួរជ្រើសរើសពូជកង្កែបដែលលូតលាស់លឿន ធន់នឹងជំងឺ និងមានទីផ្សារល្អ។ ពូជដែលពេញនិយមនៅកម្ពុជាគឺ ពូជកង្កែបយក្សអាស៊ី ឬហៅថា កង្កែបស្រែ ដែលពូជនេះមានទំហំធំ ហើយអាចលក់បានក្នុងតម្លៃខ្ពស់។ អ្នកដែលចង់ចិញ្ចឹមកង្កែបគួរទិញកូនកង្កែបពីកសិដ្ឋាន ឬកន្លែងបង្កាត់កូនកង្កែបដែលល្បីឈ្មោះ និងមានការទទួលស្គាល់។ ហើយត្រូវសង្កេតមើលសុខភាពរបស់កូនកង្កែប មុននឹងសម្រេចចិត្តទិញ។ កូនកង្កែបដែលមានសុខភាពល្អត្រូវមានរាងកាយរឹងមាំ និងមានចលនាវាងវៃ។ នៅពេលចិញ្ចឹមកង្កែបគួរដាក់កូនកង្កែបចូលទៅក្នុងអាងចិញ្ចឹមនៅពេលល្ងាច ឬពេលព្រឹកព្រលឹម ដើម្បីឲ្យកូនកង្កែបអាចសម្របខ្លួនជាមួយទឹកបានល្អ។ មុននឹងដាក់កូនកង្កែបចូលក្នុងអាង គួរដាក់កូនកង្កែបក្នុងធុងទឹកមួយ ហើយដាក់ធុងនោះចូលក្នុងអាងប្រហែល ១៥ ទៅ ២០ នាទី ដើម្បីឲ្យកូនកង្កែបអាចសម្របខ្លួនជាមួយសីតុណ្ហភាពក្នុងទឹក។ អ្នកចិញ្ចឹមកង្កែបមិនគួរដាក់កូនកង្កែបច្រើនពេកក្នុងអាងតែមួយឡើយ ព្រោះវាអាចធ្វើឲ្យកូនកង្កែបប្រជែងគ្នាសុីចំណី និងបណ្តាលឲ្យមានជំងឺ។ ចំនួនដែលសមរម្យសម្រាប់អាងទំហំ ៤ ម៉ែត្រការ៉េគឺប្រហែល ១០០ ទៅ ១៥០ ក្បាល។ ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃដំបូង មិនគួរដាក់ចំណីឲ្យកូនកង្កែបច្រើនពេកនោះទេ ព្រោះកូនកង្កែបអាចនឹងមិនទាន់ចេះស៊ីចំណីបានល្អ។ ការថែទាំ និងការដាក់ចំណីកង្កែបត្រឹមត្រូវគឺមានសារៈសំខាន់ណាស់ ដើម្បីធានាថាកង្កែបលូតលាស់បានល្អ និងមានសុខភាពល្អ។ ការអនុវត្តន៍ត្រឹមត្រូវនឹងជួយបង្កើនទិន្នផល និងកាត់បន្ថយការខាតបង់ពីជំងឺផ្សេងៗ។ ចំពោះការថែទាំកង្កែប គឺត្រូវគ្រប់គ្រងគុណភាពទឹក និងត្រូវផ្លាស់ប្ដូរទឹករៀងរាល់ ៣ ទៅ ៥ ថ្ងៃម្តង ដើម្បីរក្សាអនាម័យក្នុងអាងចិញ្ចឹមកង្កែប។ ហើយទឹកកខ្វក់ដែលនៅក្នុងអាងចិញ្ចឹមកង្កែបអាចបណ្ដាលឲ្យកង្កែបកើតជំងឺ និងងាប់បាន។ ពេលបញ្ចូលទឹកក្នុងអាងចិញ្ចឹមកង្កែប គឺត្រូវប្រើប្រាស់ទឹកស្អាត។ ចំពោះការការពារជំងឺ គឺត្រូវសម្អាតអាងចិញ្ចឹមកង្កែបឲ្យបានស្អាតល្អ ដើម្បីកុំឲ្យមានមេរោគ ឬផ្សិត។ ប្រសិនបើឃើញកង្កែបណាមួយឈឺ ត្រូវបំបែកវាចេញពីកង្កែបផ្សេងទៀត ដើម្បីការពារកុំឲ្យជំងឺរាលដាល។ អ្នកចិញ្ចឹមកង្កែបក៏អាចដាក់ថ្នាំសម្លាប់មេរោគបន្តិចបន្តួចទៅក្នុងទឹកដើម្បីការពារជំងឺកុំឲ្យឆ្លងដល់កង្កែបបានផងដែរ។ ចំពោះអាងចិញ្ចឹមកង្កែបត្រូវរៀបចំទីតាំងឲ្យមានម្លប់ល្មម ដើម្បីកុំឲ្យកង្កែបត្រូវកម្ដៅថ្ងៃខ្លាំងពេក។ ចំពោះចំណីកង្កែប គឺកង្កែបចូលចិត្តស៊ីចំណីដែលសម្បូរទៅដោយ ប្រូតេអ៊ីន។ អ្នកអាចប្រើចំណីកង្កែបដែលលក់នៅតាមទីផ្សារ ឬអាចធ្វើចំណីដោយខ្លួនឯងដោយលាយសាច់ត្រី ឬសត្វល្អិត។ អ្នកចិញ្ចឹមកង្កែបត្រូវដាក់ចំណីកង្កែបឲ្យបានទៀងទាត់ គឺពីរដងក្នុងមួយថ្ងៃ គឺពេលព្រឹកម្ដង និងពេលល្ងាចម្ដង។ អ្នកចិញ្ចឹមកង្កែបមិនត្រូវដាក់ចំណីច្រើនពេកនោះទេ ព្រោះអាចធ្វើឲ្យទឹកអាងកខ្វក់ ហើយបណ្ដាលឲ្យកង្កែបកើតជំងឺ។ ហើយអ្នកចិញ្ចឹមកង្កែបត្រូវដាក់ចំណីនៅកន្លែងដដែលៗ ដើម្បីឲ្យកង្កែបដឹងពីកន្លែងស៊ីចំណី។ គួរប្រើប្រាស់កន្លែងដាក់ចំណីដែលអណ្ដែតលើផ្ទៃទឹកដើម្បីជួយឲ្យចំណីមិនលិចចូលក្នុងទឹក។ ការប្រមូលផលកង្កែប គឺជាដំណាក់កាលចុងក្រោយ និងសំខាន់បំផុតនៃការចិញ្ចឹមកង្កែប។ ការប្រមូលផលដែលត្រឹមត្រូវនឹងធានាបាននូវគុណភាពកង្កែបល្អ ព្រមទាំងទទួលបានតម្លៃខ្ពស់នៅលើទីផ្សារ។ ជាធម្មតា កង្កែបអាចចាប់លក់បាននៅពេលវាមានអាយុប្រហែល ២ ទៅ ៣ ខែ ក្រោយពេលដាក់ចិញ្ចឹម។ ហើយនៅក្នុងអំឡុងពេលនេះ កង្កែបមានទម្ងន់សមរម្យសម្រាប់លក់ហើយ។ អ្នកចិញ្ចឹមកង្កែបត្រូវប្រមូលផលកង្កែបនៅពេលដែលវាមានទំហំធំល្មម ហើយមានទម្ងន់ប្រហែល ១៥០ ទៅ ២០០ ក្រាមក្នុងមួយក្បាល។ ចំពោះរបៀបប្រមូលផល គឺត្រូវបូមទឹកចេញពីអាងចិញ្ចឹមកង្កែបឲ្យអស់ ឬឲ្យនៅសល់តិចបំផុតដើម្បីងាយស្រួលចាប់។ អ្នកចិញ្ចឹមកង្កែបអាចប្រើដៃចាប់ដោយផ្ទាល់បាន ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នដើម្បីកុំឲ្យកង្កែបរបួស។ ត្រូវដាក់កង្កែបដែលចាប់បានហើយទៅក្នុង កន្ត្រក ឬ ថង់សំណាញ់ ដែលមានខ្យល់ចេញចូលបានល្អ ដើម្បីការពារកុំឲ្យកង្កែបងាប់។ បន្ថែមពីនេះអ្នកចិញ្ចឹមកង្កែបអាចធ្វើការប្រមូលផលនៅពេលយប់ ដែលអាចមានប្រសិទ្ធភាពជាងនៅពេលថ្ងៃ ព្រោះកង្កែបមិនសូវកម្រើក និងងាយស្រួលចាប់។ មុននឹងប្រមូលផល ត្រូវរកទីផ្សារ និង អតិថិជន ជាមុនដើម្បីធានាថាអ្នកអាចលក់កង្កែបបានភ្លាមៗ។ អ្នកចិញ្ចឹមកង្កែបត្រូវដឹកជញ្ជូនកង្កែបទៅកាន់ទីផ្សារក្នុងពេលព្រឹកព្រលឹម ដើម្បីកាត់បន្ថយការខាតបង់ពីការស្លាប់ដោយសារកម្ដៅ។ ខេត្តដែលមានប្រជាជនចិញ្ចឹមកង្កែបច្រើនជាងគេនៅកម្ពុជាគឺ ខេត្តព្រៃវែង។ ក្រៅពីនេះ ខេត្តដែលចិញ្ចឹមកង្កែបច្រើនដែរនោះមានដូចជា ខេត្តពោធិ៍សាត់ និង ខេត្តកណ្ដាល។ ខេត្តទាំងនេះមានប្រភពទឹកធម្មជាតិច្រើន និងមានការគាំទ្រពីក្រសួងកសិកម្ម ដែលធ្វើឲ្យការចិញ្ចឹមកង្កែបមានការរីកចម្រើនខ្លាំង។ កង្កែប ជាសត្វចិញ្ចឹមមួយប្រភេទដែលកំពុងតែមានតម្រូវការខ្ពស់ទាំងនៅក្នុងស្រុក និងនៅលើទីផ្សារអន្តរជាតិ។ ការលក់ដូរ និងការនាំចេញកង្កែបផ្តល់ប្រាក់ចំណូលដ៏ល្អសម្រាប់ប្រជាកសិករ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ ការនាំចេញ កង្កែបដែលចិញ្ចឹមនៅកម្ពុជាត្រូវបាននាំចេញទៅលក់នៅបណ្ដាប្រទេសជិតខាងដូចជា ថៃ និងវៀតណាម។ ប្រទេសទាំងនេះនាំចូលកង្កែបពីកម្ពុជាដើម្បីផ្គត់ផ្គង់តម្រូវការម្ហូបអាហារនៅក្នុងស្រុករបស់ពួកគេ។ ការនាំចេញកង្កែបទាមទារនូវលក្ខខណ្ឌមួយចំនួនដូចជា គុណភាពកង្កែប សុវត្ថិភាពម្ហូបអាហារ និងការអនុលោមតាមច្បាប់នាំចេញរបស់ប្រទេសនីមួយៗ។ ចំពោះការលក់ដូរនៅក្នុងស្រុក កង្កែបចិញ្ចឹមភាគច្រើនត្រូវបានលក់ដូរនៅតាមផ្សារនានាស្ទើទូទាំងប្រទេសកម្ពុជា។ ហើយការលក់ដូរទាំងនៅក្នុងស្រុក និងនៅលើទីផ្សារអន្តរជាតិនេះ គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់អ្នកចិញ្ចឹមកង្កែប។ ឯតម្លៃកង្កែបអាចប្រែប្រួលទៅតាមប្រភេទកង្កែប ទំហំ និងតម្រូវការទីផ្សារ។ ជាទូទៅ កង្កែបមានតម្លៃល្អ ហើយអាចរកប្រាក់ចំណេញបានច្រើន។ កង្កែបដែលលក់នៅផ្សារត្រូវបានគេយកទៅធ្វើជាម្ហូបអាហារជាច្រើនមុខដូចជា កង្កែបអាំង កង្កែបបំពង ឬកង្កែបឆាក្ដៅជាដើម។ ចំពោះការចិញ្ចឹមកង្កែបអាចធ្វើឡើងបានគ្រប់រដូវកាល ប៉ុន្តែជាទូទៅ ប្រជាជនខ្មែរចាប់ផ្ដើមចិញ្ចឹមកង្កែបនៅដើមរដូវវស្សា។ រដូវវស្សានៅកម្ពុជាចាប់ផ្ដើមពី ខែឧសភា រហូតដល់ ខែតុលា។ រដូវនេះមានទឹកគ្រប់គ្រាន់ និងមានសីតុណ្ហភាពសមស្របសម្រាប់ការលូតលាស់របស់កូនកង្កែប។ ហេតុផលដែលកសិករជ្រើសរើសចិញ្ចឹមកង្កែបនៅដើមរដូវវស្សា គឺដោយសាររដូវនេះមានសីតុណ្ហភាពត្រជាក់ល្មម ដែលជួយឲ្យកូនកង្កែបលូតលាស់បានល្អ។ នៅក្នុងរដូវវស្សាមានទឹកភ្លៀងច្រើន ដែលជួយបំពេញស្រះ ឬអាងចិញ្ចឹមកង្កែបបានល្អ។ បន្ថែមពីនេះនៅក្នុងរដូវវស្សា មានសត្វល្អិតតូចៗជាច្រើន ដែលជាប្រភពចំណីអាហារធម្មជាតិដ៏ល្អសម្រាប់កង្កែប។